ឆាងាវអំពិលទុំ គឺជាមុខម្ហូបខ្មែរមួយប្រភេទដែលពេញនិយមដោយសារតែរសជាតិជូរអែម ប្រៃ ផ្អែម និងហឹរល្មម ដែលធ្វើឱ្យអ្នកញ៉ាំជាប់ចិត្ត។ ដើម្បីធ្វើមុខម្ហូបមួយនេះបាន យើងត្រូវការគ្រឿងផ្សំចាំបាច់ជាច្រើនមានដូចជា ងាវស្រស់ ខ្ទឹមស ម្ទេសទុំឬស្រស់ ខ្ទឹមក្រហម និងស្លឹកម្រះព្រៅ និងអំពិលទុំ។ ចំណែកគ្រឿងទេស យើងត្រូវការ ទឹកត្រី ទឹកប្រេងខ្យង ប្រេងឆា ស្ករស ប៊ីចេងឬម្សៅស៊ុប អំបិលជាដើម។ ហើយដើម្បីទទួលបានទឹកអំពិលទុំ យើងត្រូវយកផ្លែអំពិលទុំដាក់ចូលក្នុងចានមួយត្រាំជាមួយទឹកក្ដៅឧណ្ហៗ និងទុកប្រហែល ៥ទៅ១០ នាទី ដើម្បីឱ្យអំពិលទុំទន់។ រួចយើងត្រូវយកកន្ត្រងមកច្រោះយកតែទឹកអំពិលដែលបានត្រាំជាមួយទឹកក្ដៅឧណ្ហៗ ហើយកុំអោយមានគ្រាប់ឬកម្ទេចកម្ទីរបស់អំពិលទុំ។ ប្រសិនបើយើងចង់បានរសជាតិជូរខ្លាំង យើងអាចត្រាំផ្លែអំពិលឲ្យច្រើនបន្តិច។ បន្ទាប់មក យើងអាចលាយគ្រឿងទេសមកលាយចូលគ្នាបង្កើតជាទឹកគ្រឿងផ្សំសម្រាប់ឆា។ ការលាយទឹកគ្រឿងផ្សំនោះ មានដូចជា ការចាក់ស្ករស អំបិល ទឹកត្រី ទឹកធម្មតា ទឹកអំពិលទុំ និងទឹកប្រេងខ្យង ចូលគ្នាក្នុងចានតែមួយ រួចកូរឲ្យសព្វជាការស្រេច។ បន្ទាប់មកទៀត យើងត្រូវយកងាវ មកលាងទឹកឱ្យបានស្អាតល្អ ដើម្បីលាងជម្រះភក់ ឬកម្ទេចកម្ទីផ្សេងៗដែលជាប់នឹងសំបក។ ដើម្បីឲ្យការលាងសម្អាតងាវបានកាន់តែស្អាត យើងត្រូវដាក់ម្ទេស៤ឬ៥ផ្លែចូលត្រាំជាមួយប្រហែល៣០នាទីផងដែរ។ ការត្រាំបែបនេះ ធ្វើឱ្យងាវបញ្ចេញនូវកាកសំណល់ ឬដីភក់ដែលនៅសល់ក្នុងខ្លួនវាចេញមក។ បន្ទាប់ពីត្រាំរួច ត្រូវលាងងាវជាមួយទឹកស្អាតម្ដងទៀតឱ្យបានស្អាតល្អ រួចស្រង់ទុកឱ្យស្រស់ទឹក។ បន្ថែមលើនេះ យើងអាចយកងាវទៅស្រុះទឹកក្តៅរយ:ពេល៣០វិនាទី រួចបកសំបកងាវមួយចំហៀងចេញឲ្យហើយ ដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់ពិសារនៅពេលឆារួចរាល់ ឬចាំដាក់ឆាយកតែម្តងក៏បាន។ យើងអាចហាន់ម្ទេសចំនួន២ផ្លែទុកដាក់ឆាបាន ប្រសិនបើយើងចូលចិត្តហឹរខ្លាំង។ ជំហានបន្ទាប់ យើងត្រូវយកខ្ទឹមស៤កំពឹស និងខ្ទឹមក្រហម ១មើមមកចិញ្រ្ចាំឲ្យម៉ដ្ឋ។ ចំណែកឯ ម្រះព្រៅត្រូវយកទៅលាងទឹកឲ្យបានស្អាត រួចបេះយកតែស្លឹកប៉ុណ្ណោះ។ បន្ទាប់ពី យើងរៀបចំគ្រឿងផ្សំរួចរាល់ហើយ គឺយើងដាក់ខ្ទះទុកឲ្យក្តៅ រួចដាក់ប្រេងឆាចូលបន្តិចទុកវាឲ្យក្តៅ។ នៅពេលប្រេងឆាឡើងក្តៅហើយ យើងត្រូវចាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចូល រួចរំលីងវាជាមួយគ្នារហូតដល់មានក្លិនឈ្ងុយ និងឡើងពណ៌លឿងស្រាល។ ពេលខ្ទឹមស ខ្ទឹមក្រហម និងម្ទេសឈ្ងុយហើយ យើងត្រូវចាក់ទឹកគ្រឿងផ្សំដែលបានលាយទុកចូលទៅឆាជាមួយ។ បន្ទាប់មក ឆាគ្រឿងផ្សំទាំងនេះចូលគ្នាឲ្យសព្វលើភ្លើង ហើយបន្តកូរវាអោយឡើងជើងអង្រ្គង និងមានក្លិនឆ្ងុយហើយរាងដាច់ទឹកបន្តិច។ រួចយកងាវដែលបានត្រៀមទុករួចនោះចាក់ឆាចូលគ្នា ហើយរងចាំអោយងាវហើបមាត់សឹមដាក់ស្លឹកម្រះព្រៅចូល។ សរុបមក ឆាងាវអំពិលទុំ គឺជាមុខម្ហូបពេញនិយមខ្លាំងមួយ ហើយងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់សម្រាប់ទទួលទាន ជាពិសេសនៅពេលដែលយើងទទួលទានជាមួយបាយក្ដៅៗ។